ប្រទេសកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ និងឧទ្យានជាតិរបស់ខ្លួន។ ទោះបីជាយ៉ាងនេះក្តី សត្វព្រៃជាច្រើនប្រភេទកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង រហូតដល់ក្លាយជា សត្វកម្រ ឬ សត្វជិតផុតពូជ ដោយសារតែការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងការជួញដូរ។ ប្រភេទសត្វព្រៃកម្រ និងសត្វព្រៃជិតផុតពូជ ដែលកំពុងរស់នៅក្នុងដែនការពារធម្មជាតិកម្ពុជាមានច្រើនប្រភេទ។ គេឃើញថា សត្វទន្សោងរស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមាននៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃផងដែរ ហើយប្រទេសមួយចំនួនដែលធ្លាប់តែមានពួកវារស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ។ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកមាននៅភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ សត្វរមាំងដែលជាប្រភេទ សត្វរមាំងសៀម ឬសត្វរមាំងថៃ បច្ចុប្បន្នមានចំនួនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាង។ ចំនួនទាំងនេះមាននៅក្នុងខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ស្ពឺ បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តសៀមរាបជាពិសេសនៅក្នុងខេត្តព្រះវិហារ ក្នុងស្រុកឆែប ជាំក្សាន្ត គូលែននិងសង្គមថ្មី។ វត្តមានរបស់ស្វាអង្កត់មានតិចតួចនៅខាងលិចទន្លេមេគង្គ និងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ ស្វាក្ដាមជាសត្វកម្រ និងជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងៗ ហើយហ្វូងធំរហូតដល់១០០ ក្បាល។ វាជាសត្វរស់នៅក្នុងតំបន់ព្រៃស្ទើរគ្រប់ប្រភេទក្នុងនោះរួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេខ្សាច់ និងតាមឆ្នេរកោះជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ចំណីរបស់វារួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ខ្លាឃ្មុំតូច មានដងខ្លួនគ្របដណ្តប់ដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌លឿងរាងអក្សរ U)។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។ សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ សត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។ ពួកវាសុីផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ ខ្ចី ឬចាស់ ផ្កានិងសត្វល្អិត។ សត្វប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ។ ប្រើសស្បូវចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំនៅរដូវកាច់ស្តែងនៅអំឡុងខែកក្កដា ដល់ខែកញ្ញា។ សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើនត្រូវបានគេកត់ត្រាតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តនៅក្នុងព្រៃល្បោះនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត ខេត្តមណ្ឌលគិរី និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង ខេត្តព្រះវិហារ។ ឆ្មាដាវមានសម្បុរលឿង-ត្នោត លាយរោមអុចៗពណ៌ខ្មៅ ហើយវារស់នៅស្ទើគ្រប់ប្រភេទព្រៃ ។ វាជាសត្វដែលស្លូត និងពូកែហែលទឹកណាស់។ ឆ្មាដាវមានវត្តមាននៅភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា។ ស្វាកន្ទុយសជាសត្វកម្រជិតផុតពូជ និងមានច្រើនជាងគេនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ដោយមានការអភិរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាមានស្ថេរភាព។ ក្នុងរយៈពេលចុងក្រោយនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាញថតរូបបានតាមម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី និងនៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត។ ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។ របាយណ៍សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ នៃជួរភ្នំក្រវាញ ជាដើម។ សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង។ ផ្នែកខាងលើដងខ្លួនវាមានសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ វាចូលចិត្តព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់ រុក្ខជាតិថ្នាក់ក្រោមច្រើន។ មិនតែប៉ុណ្ណោះ នៅប្រទេសកម្ពុជា សត្វព្រៃជិតផុតពូជ និងប្រភេទមានដោយកម្រជាច្រើនប្រភេទ ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ក្នុងនោះថនិកសត្វមាន ៣៩ ប្រភេទ សត្វស្លាបមាន ៣៦ ប្រភេទ និងពពួកសត្វល្មូនជាច្រើនប្រភេទទៀត។ ចំពោះថនិកសត្វទាំង ៣៩ ប្រភេទនោះ មានទាំងប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះ រួមមាន ដំរីអាស៊ី ឬដំរីព្រៃ ខ្លាធំ ឬខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស ក្តាន់ រមាំង តេះ ឬកែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចថ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃជាដើម។ រីឯសត្វស្លាបដែលជិតផុតពូជ និងងាយរងគ្រោះទាំង ៣៦ ប្រភេទនោះ រួមមាន ត្រយងយក្ស ត្រយងតូច ទាព្រៃស្លាបស ក្រៀល ឬកុកទេព ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្ងោក សត្វក្សឹប ឬក្ងោកទេព អង្កត់ខ្មៅជាដើម។ ចំណែកឯពពួកសត្វល្មូនវិញ រួមមាន ក្រពើត្រី ឬក្រពើភ្នំ អណ្តើកហ្លួង កន្ធាយក្បាលកង្កែបជាដើម។ បញ្ហាប្រឈមរួមដែលសត្វទាំងនេះកំពុងជួបប្រទះ ក៏មានច្រើនផងដែរ។ ទីមួយគឺ ការបាត់បង់ទីជម្រកដោយសារ ការកាប់បំផ្លាញព្រៃឈើ ការពង្រីកដីកសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ការបរបាញ់ និងការជួញដូរខុសច្បាប់ ដើម្បីយកសាច់ ឆ្អឹង ស្បែក ភ្លុក ឬសត្វរស់សម្រាប់ជួញដូរ។ ការបំពុលបរិស្ថានដូចជា ការបំពុលទឹក និងដីប៉ះពាល់ដល់ប្រភពអាហារ និងទីជម្រក។ ជម្លោះរវាងមនុស្ស និងសត្វព្រៃ ជាពិសេសចំពោះសត្វធំៗដូចជាដំរី ឬខ្លាឃ្មុំ។ ការប្រែប្រួលអាកាសធាតុក៏ ប៉ះពាល់ដល់លំនឹងអេកូឡូស៊ី និងទីជម្រកធម្មជាតិដែរ។ ដើម្បីការពារសត្វព្រៃកម្រ និងជិតផុតពូជទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូជាតិ-អន្តរជាតិជាច្រើន បាននិងកំពុងអនុវត្តសកម្មភាពជាច្រើន។ ទីមួយគឺការបង្កើត និងពង្រឹងដែនការពារធម្មជាតិ តាមរយៈការបង្កើនតំបន់ការពារ និងការអនុវត្តច្បាប់ការពារព្រៃឈើ និងសត្វព្រៃ។ ការល្បាត និងទប់ស្កាត់បទល្មើសដូចជា ការបង្ក្រាបការបរបាញ់ ការជួញដូរខុសច្បាប់ និងការកាប់ឈើ។ ការអប់រំ និងផ្សព្វផ្សាយដោយ លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការការពារសត្វព្រៃ។ ការស្រាវជ្រាវ និងតាមដានតាមរយៈ សិក្សាពីស្ថានភាពសត្វព្រៃ ដើម្បីរៀបចំផែនការអភិរក្សប្រកបដោយប្រសិទ្ធភាព។ ការស្តារទីជម្រកដោយ ដាំដើមឈើឡើងវិញ និងស្តារតំបន់ដែលរងការខូចខាត។ សរុបមក ការការពារប្រភេទសត្វកម្រ និងជិតផុតពូជទាំងនេះទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់រាជរដ្ឋាភិបាល អង្គការអភិរក្ស ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវអនាគតដ៏គង់វង្សនៃជីវៈចម្រុះនៅកម្ពុជា។